ការគ្រប់គ្រងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃដូចជា អណ្ដូងទឹក ស្រះទឹក និងអាងទឹកភ្លៀង គឺជាកិច្ចការដ៏សំខាន់សម្រាប់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាចធានាបាននូវគុណភាពទឹកល្អ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ការគ្រប់គ្រងអណ្ដូងទឹកត្រូវសម្អាតបរិវេណអណ្ដូងឲ្យបានស្អាត ជៀសវាងការចាក់ចោលកាកសំណល់ ឬលាមកសត្វនៅក្បែរអណ្ដូង។ ត្រូវមានគម្របអណ្ដូងឲ្យបានត្រឹមត្រូវដើម្បីការពារកុំឲ្យធូលីដី សត្វល្អិត ឬស្លឹកឈើជ្រុះចូល។ ត្រូវប្រើប្រាស់ធុងដងទឹកដែលស្អាត និងមិនប្រើប្រាស់សម្រាប់ដាក់វត្ថុផ្សេងទៀត។ ក្នុងករណីខ្លះ អាចធ្វើការបូមទឹកអណ្ដូងចាស់ចេញ ហើយលាងសម្អាតបាតអណ្ដូងម្តងម្កាល។ ការគ្រប់គ្រងស្រះទឹកត្រូវសម្អាតស្មៅ និងសំរាមជុំវិញមាត់ស្រះ។ ជៀសវាងការចិញ្ចឹមសត្វ ឬចាក់កាកសំណល់គីមីនៅក្បែរស្រះដែលអាចបំពុលទឹក។ អាចដាំរុក្ខជាតិនៅជុំវិញស្រះដើម្បីការពារកុំឲ្យដីហូរច្រោះចូលក្នុងស្រះនៅពេលភ្លៀង។ មិនគួរប្រើប្រាស់ទឹកក្នុងបរិមាណច្រើនហួសហេតុពេក ដែលអាចធ្វើឲ្យស្រះរីងស្ងួតនៅរដូវប្រាំង។ ការគ្រប់គ្រងអាងទឹកភ្លៀងត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកដំបូលផ្ទះឲ្យបានត្រឹមត្រូវ និងស្អាត ដើម្បីឲ្យទឹកភ្លៀងអាចហូរចូលអាងបានដោយមិនមានធូលីដី ឬស្លឹកឈើ។ ត្រូវមានគម្របអាងទឹកភ្លៀងឲ្យបានត្រឹមត្រូវ និងជិតល្អដើម្បីការពារកុំឲ្យសត្វ ឬសំរាមធ្លាក់ចូល។ មុននឹងចាប់ផ្តើមរដូវវស្សា ត្រូវសម្អាតអាងទឹកឲ្យបានស្អាតល្អ ដើម្បីកុំឲ្យទឹកដែលស្តុកមានមេរោគ។ អាចដាក់ថ្នាំកម្ចាត់មេរោគបន្តិចបន្តួចនៅពេលចាប់ផ្តើមស្តុកទឹក ដើម្បីធានាគុណភាពទឹកល្អ។ គុណសម្បត្តិ និងគុណវិបត្តិអណ្ដូងទឹកគុណសម្បត្តិ ជាប្រភពទឹកដែលអាចប្រើប្រាស់បានគ្រប់រដូវកាល។ ទឹកមានសភាពត្រជាក់ ហើយអាចប្រើប្រាស់បានសម្រាប់គ្រប់សកម្មភាព។ គុណវិបត្តិ អាចប្រឈមនឹងការបំពុលពីថ្នាំកសិកម្ម ឬកាកសំណល់ផ្សេងៗ។ ការជីកអណ្ដូងទាមទារការចំណាយច្រើន ហើយទឹកអាចរីងនៅរដូវប្រាំងខ្លាំង។ គុណសម្បត្តិនៃស្រះទឹក ជាប្រភពទឹកដែលមានទំហំធំ ហើយអាចប្រើប្រាស់បានសម្រាប់កសិកម្ម និងការចិញ្ចឹមសត្វ។ គុណវិបត្តិ ងាយនឹងបំពុលដោយកាកសំណល់ និងសារធាតុគីមី។ ទឹកអាចរីងស្ងួតនៅរដូវប្រាំង ហើយអាចមានមេរោគច្រើន។ គុណសម្បត្តិនៃអាងទឹកភ្លៀង ទឹកមានគុណភាពល្អ និងស្អាត។ ងាយស្រួលប្រមូល និងប្រើប្រាស់បានសម្រាប់បរិភោគ និងប្រើប្រាស់។ គុណវិបត្តិ ទឹកអាចប្រើប្រាស់បានតែក្នុងរដូវវស្សា។ នៅរដូវប្រាំង ទឹកអាចរីងស្ងួត ហើយអាចមានការបំពុលពីសំរាម ឬសត្វល្អិត។